ដំណាំសាវម៉ាវជាដំណាំដែលងាយស្រួលដាំដុះ ហើយទទួលបានទិន្នផលខ្ពស់។ ជាទូទៅ គេអាចដាំវាបានដោយវិធីពីរយ៉ាងគឺ ការបណ្ដុះគ្រាប់ និង ការផ្សាំ។ ការជ្រើសរើសពូជគឺជាកត្តាសំខាន់បំផុតដែលកំណត់ពីភាពជោគជ័យនៃការដាំដុះសាវម៉ាវ។ កសិករគួរជ្រើសរើសពូជដែលមានលក្ខណៈល្អដូចជា ផ្ដល់ទិន្នផលខ្ពស់ ធន់នឹងជំងឺ និងរសជាតិឆ្ងាញ់។ ពូជដែលផ្តល់ផ្លែច្រើននិងមានគុណភាពល្អ នឹងផ្ដល់ប្រាក់ចំណេញខ្ពស់។ ហើយការជ្រើសរើសពូជដែលធន់នឹងជំងឺ នឹងជួយកាត់បន្ថយការចំណាយលើថ្នាំសម្លាប់សត្វល្អិត និងការខាតបង់ផលដំណាំ។ ឯពូជដែលមានរសជាតិផ្អែមឆ្ងាញ់ នឹងងាយស្រួលក្នុងការលក់ដូរ និងទទួលបានការពេញនិយមពីអ្នកទិញ។ ពូជសាវម៉ាវដែលពេញនិយមនៅកម្ពុជាភាគច្រើននាំចូលពីប្រទេសជិតខាងដូចជា ថៃ ម៉ាឡេ និងឥណ្ឌូនេស៊ី។ វិធីសាស្ត្របន្តពូជដ៏ល្អបំផុតគឺការផ្សាំ ព្រោះវាអាចធានាថាដើមថ្មីមានលក្ខណៈដូចដើមមេ និងឆាប់ផ្ដល់ផលលឿនជាងការដាំពីគ្រាប់។ ការរៀបចំដីគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលកំណត់ពីគុណភាព និងទិន្នផលផ្លែសាវម៉ាវ។ ដើមសាវម៉ាវលូតលាស់បានល្អក្នុងដីដែលមានជីវជាតិខ្ពស់ និងអាចបង្ហូរទឹកបានស្រួល។ ដើម្បីរៀបចំដីបានត្រឹមត្រូវ កសិករគួរអនុវត្តតាមជំហានទាំងនេះគឺ ភ្ជួររាស់និងហាលដី ដាក់ជី និងគិតពីកន្លែងដាំ។ មុននឹងដាំ ត្រូវភ្ជួររាស់ដីឲ្យបានជ្រៅ រួចទុកហាលថ្ងៃចោលពី ២ ទៅ ៣ សប្ដាហ៍។ វិធីនេះជួយសម្លាប់មេរោគ សត្វល្អិត និងកម្ចាត់ស្មៅចង្រៃដែលបង្កការរំខានដល់ដើមសាវម៉ាវ។ ក្រោយពីហាលដីហើយ ត្រូវដាក់ជីកំប៉ុស្ត ឬជីលាមកសត្វ ដើម្បីបង្កើនជីវជាតិដី។ ជីធម្មជាតិទាំងនេះធ្វើឲ្យដីមានភាពធូរលុង និងសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់ដើម។ គួរជីករណ្ដៅសម្រាប់ដាំកូនសាវម៉ាវនៅកន្លែងដែលទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់ និងមានប្រព័ន្ធបង្ហូរទឹកល្អ ដើម្បីចៀសវាងការដក់ទឹកដែលអាចធ្វើឲ្យឫសរលួយ។ ការដាំកូនសាវម៉ាវប្រកបដោយបច្ចេកទេសត្រឹមត្រូវ គឺជាកត្តាសំខាន់ដើម្បីធានាថាដើមលូតលាស់បានល្អ និងផ្ដល់ផលបានច្រើន។ ត្រូវជ្រើសរើសកូនសាវម៉ាវដែលមានសុខភាពល្អ មែកត្រង់ និងគ្មានជំងឺ។ នេះជាចំណុចចាប់ផ្ដើមដ៏ល្អបំផុតសម្រាប់ការដាំដុះ។ កសិករគួរដាំកូនសាវម៉ាវនៅចន្លោះចម្ងាយពី ១០ ទៅ ១២ ម៉ែត្រពីគ្នា។ ចន្លោះនេះអនុញ្ញាតឲ្យដើមនីមួយៗទទួលបានពន្លឺថ្ងៃ និងខ្យល់គ្រប់គ្រាន់ ដែលជួយឲ្យដើមលូតលាស់បានល្អ និងចៀសវាងការប្រកួតប្រជែងគ្នាដណ្ដើមសារធាតុចិញ្ចឹម។ រដូវវស្សា ជាពេលវេលាល្អបំផុតសម្រាប់ការដាំ ព្រោះមានសំណើមគ្រប់គ្រាន់ពីទឹកភ្លៀង ដែលជួយឲ្យកូនសាវម៉ាវឆាប់ចាក់ឫស និងលូតលាស់បានលឿន។ រដូវប្រាំង ក៏អាចដាំបានដែរ ប៉ុន្តែតម្រូវឲ្យមានការស្រោចទឹកឲ្យបានទៀងទាត់ដើម្បីធានាថាដីនៅមានសំណើមជានិច្ច ជៀសវាងកូនដើមសាវម៉ាវងាប់ដោយសារខ្វះទឹក។ ការថែទាំដើមសាវម៉ាវត្រឹមត្រូវគឺជាកត្តាដ៏សំខាន់បំផុតដើម្បីទទួលបានទិន្នផលផ្លែសាវម៉ាវខ្ពស់។ ជំហានថែទាំសំខាន់ៗមានដូចជា ការស្រោចទឹក ការកាត់តម្រឹមមែក ការប្រើជី ការគ្រប់គ្រងជំងឺ និងសត្វល្អិត។ ដើមសាវម៉ាវត្រូវការទឹកជាប្រចាំ ជាពិសេសនៅពេលដែលដើមនៅតូច និងនៅរដូវប្រាំង។ ការស្រោចទឹកបានគ្រប់គ្រាន់ជួយឲ្យដើមលូតលាស់ល្អ និងបង្កើតផលបានច្រើន។ ក្នុងរដូវវស្សា ការស្រោចទឹកអាចត្រូវបានកាត់បន្ថយ។ បន្ថែមពីនេះត្រូវកាត់មែកណាដែលងាប់ មែកអត់ប្រយោជន៍ ឬដុះច្រើនពេកចោល។ ការកាត់តម្រឹមមែកជួយឲ្យដើមសាវម៉ាវមានរាងស្អាត លូតលាស់បានល្អ និងអាចទប់ស្កាត់ការកើតជំងឺឬសត្វល្អិតបានមួយកម្រិត។ គួរប្រើជីធម្មជាតិដូចជាជីកំប៉ុស្ត ឬជីលាមកសត្វ ដើម្បីបន្ថែមជីជាតិដល់ដី និងធ្វើឲ្យដីមានលក្ខណៈល្អសម្រាប់ដើម។ គួរប្រើជីឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីកុំឲ្យប៉ះពាល់ដល់ដើម។ ត្រូវតាមដានមើលដើមសាវម៉ាវជាប្រចាំ ដើម្បីទប់ស្កាត់ការកើតជំងឺ ឬសត្វល្អិត។ បើមានបញ្ហា ត្រូវប្រើថ្នាំសម្លាប់សត្វល្អិត ឬថ្នាំព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។ ការប្រមូលផលគឺជាដំណាក់កាលចុងក្រោយនៃការដាំដុះ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ដើម្បីទទួលបានផ្លែដែលមានគុណភាពខ្ពស់។ ជាធម្មតា ដើមសាវម៉ាវដែលដាំដោយរបៀបផ្សាំនឹងចាប់ផ្ដើមផ្ដល់ផលចាប់ពី៤ ទៅ ៥ ឆ្នាំក្រោយពេលដាំ។ នេះជាចំណុចសំខាន់ដែលកសិករត្រូវដឹងដើម្បីរៀបចំផែនការ។ ផ្លែសាវម៉ាវអាចប្រមូលផលបាននៅពេលដែលវាទុំពេញលេញ។ ផ្លែទុំមានលក្ខណៈពិសេសដូចជា ផ្លែមានពណ៌ក្រហមស្រស់ និងរលោង។ ឯសរសៃនៅលើផ្លែមានសភាពស្រួយនិងមិនរឹងដូចផ្លែខ្ចី ហើយផ្លែមានរសជាតិផ្អែមឆ្ងាញ់។ ត្រូវប្រមូលផលដោយប្រុងប្រយ័ត្ន កុំឲ្យផ្លែធ្លាក់ទៅដីព្រោះវាអាចខូចគុណភាព។ គួរប្រើកន្ត្រៃកាត់ផ្លែចេញពីទងជាបាច់ ឬកាត់ជាផ្លែ ដើម្បីឲ្យងាយស្រួលវេចខ្ចប់ និងដឹកជញ្ជូន។ ខេត្តដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេសម្រាប់ការដាំសាវម៉ាវនៅកម្ពុជាគឺ ខេត្តកំពត។ ដោយសារតែដីនៅទីនោះមានជីជាតិល្អ និងអាកាសធាតុអំណោយផល ពិសេសនៅតំបន់ជើងភ្នំ ដែលជាកត្តាធ្វើឲ្យសាវម៉ាវមានរសជាតិផ្អែមឆ្ងាញ់ខុសពីកន្លែងដទៃ។ ក្រៅពីខេត្តកំពត ក៏មានខេត្តមួយចំនួនទៀតដែលដាំសាវម៉ាវបានដែរ ដូចជា ខេត្តពោធិ៍សាត់ និង ខេត្តកណ្ដាល ប៉ុន្តែបរិមាណនិងគុណភាពមិនទាន់អាចប្រៀបធៀបនឹងខេត្តកំពតបាននៅឡើយ។ បច្ចុប្បន្នការដាំសាវម៉ាវនៅកម្ពុជាមានគោលដៅចម្បងសម្រាប់ទីផ្សារក្នុងស្រុក។ ផ្លែសាវម៉ាវដែលប្រមូលផលបាន ត្រូវបានប្រមូលផ្ដុំនិងដឹកជញ្ជូនទៅលក់ដូរនៅតាមផ្សារក្នុងខេត្តនានា និងទីក្រុងធំៗ ដូចជារាជធានីភ្នំពេញជាដើម។ ការលក់ដូរមានពីរទម្រង់គឺ លក់បោះដុំ និងលក់រាយ។ ការលក់បោះដុំ គឺសម្រាប់ឈ្មួញកណ្ដាលដែលទិញយកទៅលក់បន្ត។ ឯការលក់រាយ គឺលក់ដោយផ្ទាល់ដល់អ្នកប្រើប្រាស់នៅតាមផ្ទះ ឬតូបលក់ផ្លែឈើ។ ទោះបីជាសាវម៉ាវខ្មែរមានសក្ដានុពលខ្ពស់ក៏ដោយ ការនាំចេញទៅក្រៅប្រទេសនៅមានកម្រិតនៅឡើយ ដោយសារគុណភាព ការវេចខ្ចប់ និងការគ្រប់គ្រងមិនទាន់ត្រូវតាមស្តង់ដារទីផ្សារអន្តរជាតិ។ ដើម្បីពង្រីកទីផ្សារ កសិករនិងអ្នកពាក់ព័ន្ធចាំបាច់ត្រូវបង្កើនគុណភាពផលិតផល និងអនុវត្តតាមស្តង់ដារអនាម័យត្រឹមត្រូវ។ ការដាំសាវម៉ាវអាចធ្វើទៅបានពេញមួយឆ្នាំ ប៉ុន្តែពេលវេលាដ៏ល្អបំផុតគឺនៅអំឡុងរដូវវស្សា។ ក្នុងរដូវនេះ កសិករអាចដាំកូនសាវម៉ាវបានដោយសារមានសំណើមដីគ្រប់គ្រាន់ពីទឹកភ្លៀង ដែលជួយឲ្យកូនដើមសាវម៉ាវលូតលាស់បានលឿន និងមានសុខភាពល្អ។ ហើយការដាំដុះក្នុងរដូវវស្សា ក៏ជួយកាត់បន្ថយការចំណាយលើការស្រោចទឹកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរដូវប្រាំង កសិករក៏អាចដាំដុះបានដែរ ប៉ុន្តែតម្រូវឲ្យកសិករមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពជាប្រចាំដើម្បីធានាថាដើមមិនងាប់ដោយសារខ្វះទឹក។